ការប្រើប្រាស់ទូរស័ព្ទដៃបានក្លាយជាផ្នែកមួយដែលមិនអាចខ្វះបាននៃជីវិតប្រចាំថ្ងៃ។ មនុស្សភាគច្រើនចាប់ផ្តើមថ្ងៃថ្មីដោយការត្រួតពិនិត្យសារ និងការជូនដំណឹងនៅលើទូរស័ព្ទ។ ការដាក់លេខសម្ងាត់ ឬស្កេនក្រយៅដៃ គឺជាវិធីសាស្ត្រទូទៅដើម្បីការពារឯកជនភាព។ ការប្រើប្រាស់ស្រោមទូរស័ព្ទ និងកញ្ចក់ការពារអេក្រង់ គឺជាទម្លាប់ធម្មតារបស់អ្នកប្រើប្រាស់។ មនុស្សជារឿយៗតែងតែស្វែងរកកន្លែងដែលមានសេវាអ៊ីនធឺណិតឥតគិតថ្លៃ នៅតាមហាងកាហ្វេ។ ការមានដុំសាកថ្មជំនួយ តាមខ្លួន គឺជាភាពចាំបាច់សម្រាប់អ្នកដែលប្រើប្រាស់ទូរស័ព្ទច្រើន។ ការលេងទូរស័ព្ទមុនពេលចូលគេង គឺជាទម្លាប់ដែលឃើញមាននៅគ្រប់ទីកន្លែង។ ការថតរូបខ្លួនឯង និងរូបភាពម្ហូបអាហារ គឺសកម្មភាពដែលយុវវ័យខ្មែរចូលចិត្តធ្វើដើម្បីចែករំលែកភាពសប្បាយរីករាយនៅលើបណ្តាញសង្គម។ មនុស្សជាច្រើនចូលចិត្តប្រើប្រាស់កាសត្រចៀក ដើម្បីស្តាប់តន្ត្រី ឬមើលវីដេអូនៅតាមទីសាធារណៈ។ ការទាញយកកម្មវិធីថ្មីៗមកសាកល្បង គឺជាការកម្សាន្តបែបឌីជីថលមួយប្រភេទ។ ហ្វេសប៊ុក នៅតែជាបណ្តាញសង្គមចម្បងសម្រាប់ទទួលបានព័ត៌មាន និងការកម្សាន្ត។ ការប្រើប្រាស់កម្មវិធីតេឡេក្រាម មានភាពពេញនិយមខ្លាំងសម្រាប់ការងារ និងការសិក្សា។ កម្មវិធីតិកតុក បានទាក់ទាញយុវវ័យកម្ពុជាឱ្យចូលចិត្តបង្កើត និងទស្សនាវីដេអូកម្សាន្តខ្លីៗដែលពោរពេញដោយភាពច្នៃប្រឌិតថ្មីៗ។ ការផ្ញើសារជាសំឡេង គឺជាវិធីទំនាក់ទំនងដ៏រហ័ស និងងាយស្រួលសម្រាប់ប្រជាជនខ្មែរ។ ការបង្កើតក្រុមជជែក ជួយឱ្យការធ្វើការងារជាក្រុមមានប្រសិទ្ធភាពជាងមុន។ ការប្រើប្រាស់ការហៅចេញជាវីដេអូ គឺជួយឱ្យការទំនាក់ទំនងជាមួយក្រុមគ្រួសារនៅឆ្ងាយកាន់តែមានភាពជិតស្និទ្ធ និងកក់ក្ដៅដូចបានជួបគ្នាផ្ទាល់។ ការតាមដានជីវិតឯកជនរបស់តារាល្បីៗតាមអ៊ីនស្តាក្រាម ជាចំណូលចិត្តរបស់យុវវ័យ។ ការចែករំលែកព័ត៌មានបន្តគ្នា ជួយឱ្យរឿងរ៉ាវក្នុងសង្គមរីករាលដាលបានលឿន។ ការប្រើប្រាស់រូបសញ្ញាអារម្មណ៍ ជួយឱ្យការជជែកគ្នាកាន់តែមានភាពស្និទ្ធស្នាល។ ការផ្សាយផ្ទាល់ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយសម្រាប់ការលក់ទំនិញអនឡាញ។ យូធូប គឺជាប្រភពចម្បងសម្រាប់ការទស្សនាខ្សែភាពយន្ត និងស្តាប់ចម្រៀង។ ការមើលវីដេអូបង្រៀនធ្វើម្ហូបតាមទូរស័ព្ទ ជួយឱ្យមេផ្ទះរៀនធ្វើមុខម្ហូបថ្មីៗ។ ការលេងហ្គេមតាមទូរស័ព្ទដៃ គឺជាវិធីរំសាយភាពតានតឹងដ៏ពេញនិយមបំផុតមួយ។ កម្មវិធីស្តាប់តន្ត្រីអនឡាញ ជួយឱ្យអ្នកប្រើប្រាស់អាចស្តាប់ចម្រៀងបានគ្រប់ទីកន្លែង។ ការតាមដានលទ្ធផលបាល់ទាត់តាមរយៈកម្មវិធីកីឡា ជាទម្លាប់របស់អ្នកគាំទ្របុរសៗ។ ការទស្សនាការផ្សាយផ្ទាល់ហ្គេម ទាក់ទាញអ្នកទស្សនារាប់ម៉ឺននាក់ក្នុងពេលតែមួយ។ ការប្រើប្រាស់កម្មវិធីកែរូបភាព ជួយឱ្យរូបថតកាន់តែមានភាពទាក់ទាញមុននឹងបង្ហោះ។ ការមើលរឿងភាគខ្មែរ និងបរទេសតាមកម្មវិធីកម្សាន្ត ផ្តល់នូវភាពងាយស្រួលគ្រប់ពេលវេលា។ ការទាញយកវីដេអូទុកមើលពេលគ្មានអ៊ីនធឺណិត ជាវិធីសន្សំសំចៃទិន្នន័យ។ ការប្រើប្រាស់ទូរស័ព្ទដើម្បីអានសៀវភៅអេឡិចត្រូនិច កំពុងមានការកើនឡើង។ កម្មវិធីធនាគារចល័ត ធ្វើឱ្យការផ្ទេរប្រាក់មានភាពងាយស្រួល និងចំណាយពេលតិច។ ការប្រើប្រាស់ការស្កេនកូដដើម្បីទូទាត់ប្រាក់ គឺទម្លាប់ថ្មីដែលផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពខ្ពស់សម្រាប់ការចាយវាយប្រចាំថ្ងៃរបស់ពលរដ្ឋខ្មែរ។ ការទិញសម្លៀកបំពាក់តាមកម្មវិធីអនឡាញ ជួយសន្សំសំចៃពេលវេលាធ្វើដំណើរ។ កម្មវិធីដឹកជញ្ជូនអាហារ បានផ្លាស់ប្តូររបៀបដែលមនុស្សកុម្ម៉ង់អាហារថ្ងៃត្រង់។ ការពិនិត្យមើលតម្លៃទំនិញ និងការបញ្ចុះតម្លៃតាមទូរស័ព្ទ ជាទម្លាប់របស់អ្នកទិញឆ្លាតវៃ។ ការបង់ថ្លៃទឹក ថ្លៃភ្លើង តាមរយៈទូរស័ព្ទដៃ ជួយចៀសវាងការរង់ចាំនៅកន្លែងបង់ប្រាក់។ ការប្រើកម្មវិធីទូរសព្ទដើម្បីកក់សំបុត្រធ្វើដំណើរ គឺជួយឱ្យការរៀបចំគម្រោងដើរកម្សាន្តមានភាពងាយស្រួល និងចំណេញពេលវេលាបំផុតសម្រាប់អ្នករាល់គ្នា។ ការប្រើប្រាស់កាបូបលុយឌីជីថល ជួយកាត់បន្ថយការកាន់សាច់ប្រាក់សុទ្ធតាមខ្លួន។ ការតាមដានស្ថានភាពទំនិញដែលបានបញ្ជាទិញ ផ្តល់នូវទំនុកចិត្តដល់អតិថិជន។ ការបញ្ចូលទឹកប្រាក់ចូលទូរសព្ទតាមកម្មវិធីធនាគារ គឺជួយឱ្យការទាក់ទងគ្នាមានភាពងាយស្រួល និងមិនមានការកាត់ផ្ដាច់នៅពេលកំពុងសន្ទនាឡើយ។ ការប្រើប្រាស់វចនានុក្រមតាមទូរស័ព្ទ ជួយឱ្យការរៀនភាសាបរទេសកាន់តែប្រសើរ។ កម្មវិធីរៀនអនឡាញ បានក្លាយជាឧបករណ៍សំខាន់សម្រាប់សិស្សានុសិស្ស។ ការកត់ត្រាកិច្ចការត្រូវធ្វើ ក្នុងទូរស័ព្ទ ជួយឱ្យការងារមានរបៀបរៀបរយ។ ការប្រើប្រាស់កម្មវិធីប្រជុំវីដេអូ អនុញ្ញាតឱ្យមានការពិភាក្សាពីចម្ងាយ។ ការប្រើប្រាស់ប្រព័ន្ធផ្ទុកទិន្នន័យ គឺជួយរក្សាឯកសារឱ្យមានសុវត្ថិភាព និងងាយស្រួលបើកមើលពីគ្រប់ទីកន្លែងតាមរយៈអ៊ីនធឺណិត។ ការស្កេនឯកសារដោយប្រើកាមេរ៉ាទូរស័ព្ទ ជំនួសឱ្យការប្រើប្រាស់ម៉ាស៊ីនស្កេនធំៗ។ ការប្រើប្រាស់កម្មវិធីបកប្រែភាសា ជួយសម្រួលដល់ការទំនាក់ទំនងជាមួយជនបរទេស។ ការប្រើប្រាស់កម្មវិធីទូរសព្ទដើម្បីតាមដានសេដ្ឋកិច្ច គឺ ជួយឱ្យយុវវ័យខ្មែរអាចចាប់យកឱកាសការងារថ្មីៗ និង ត្រៀមខ្លួនសម្រាប់ទីផ្សារការងារឌីជីថល។ ការប្រើប្រាស់ប្រតិទិនក្នុងទូរស័ព្ទ ដើម្បីរំលឹកការណាត់ជួបសំខាន់ៗ។ ការរៀនជំនាញថ្មីៗតាមរយៈវីដេអូខ្លីៗ ជាវិធីកែលម្អសមត្ថភាពខ្លួនឯង។ ការប្រើប្រាស់ផែនទីក្នុងទូរស្ទព្ទដៃ ជួយឱ្យការធ្វើដំណើរទៅកន្លែងថ្មីៗមិនវង្វេងផ្លូវ។ កម្មវិធីហៅកង់បី ឬតាក់ស៊ី ជួយឱ្យការធ្វើដំណើរក្នុងក្រុងមានភាពងាយស្រួល។ ការឆែកមើលស្ថានភាពចរាចរណ៍មុនពេលចាកចេញពីផ្ទះ ជាទម្លាប់របស់អ្នកទីក្រុង។ អ្នកអាចស្វែងរកភោជនីយដ្ឋានដែលនៅជិតបំផុត តាមរយៈកម្មវិធីស្វែងរកទីតាំង។ ទូរស័ព្ទដៃ ក៏អាចប្រើដើម្បីឆែកមើលអាកាសធាតុ មុននឹងរៀបចំគម្រោងដើរលេងផងដែរ។ ការប្រើប្រាស់កម្មវិធីទូរសព្ទដើម្បីកក់កន្លែងស្នាក់នៅ គឺ ជួយឱ្យអ្នកធ្វើដំណើរទទួលបានតម្លៃពិសេស និង ធានាបាននូវការស្នាក់នៅប្រកបដោយភាពកក់ក្ដៅ។ ការតាមដានព័ត៌មានក្នុងស្រុកតាមរយៈផេកផ្លូវការរបស់ស្ថាប័នរដ្ឋ។ ការប្រើប្រាស់ទូរស័ព្ទ ក៏អាចស្កេនព័ត៌មានអំពីតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ។ ការចែករំលែកទីតាំង ជួយឱ្យមិត្តភក្តិងាយស្រួលរកគ្នាឃើញ។ ការប្រើប្រាស់កម្មវិធីត្រួតពិនិត្យសុខភាព គឺដើម្បីតាមដានចំនួនជំហានដើរប្រចាំថ្ងៃ។ ការចំណាយពេលលើទូរស័ព្ទច្រើនពេក អាចប៉ះពាល់ដល់ទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួន។ ការថែរក្សាសុខភាពភ្នែក គឺយើងត្រូវការកាត់បន្ថយពន្លឺអេក្រង់នៅពេលយប់។ ត្រូវប្រុងប្រយ័ត្នចំពោះព័ត៌មានក្លែងក្លាយ ដែលចែកចាយតាមបណ្តាញសង្គម។ ការបែងចែកម៉ោងប្រើប្រាស់កម្មវិធីទូរសព្ទឱ្យបានត្រឹមត្រូវ គឺ ជួយបង្កើនប្រសិទ្ធភាពការងារ និង ធ្វើឱ្យជីវិតរស់នៅមានសណ្ដាប់ធ្នាប់ល្អប្រសើរ។ ការសម្អាតមេម៉ូរីទូរស័ព្ទឱ្យមានកន្លែងទំនេរ ជួយឱ្យម៉ាស៊ីនដើរលឿនជាងមុន។ ការមិនប្រើប្រាស់ទូរស័ព្ទនៅពេលកំពុងបើកបរ ដើម្បីសុវត្ថិភាពចរាចរណ៍។ ការបង្រៀនមនុស្សចាស់ឱ្យចេះប្រើប្រាស់កម្មវិធីទំនាក់ទំនង ដើម្បីកុំឱ្យពួកគាត់មានអារម្មណ៍ឯកា។ ត្រូវផ្លាស់ប្តូរថ្មទូរស័ព្ទថ្មី នៅពេលដែលថ្មចាប់ផ្តើមឆាប់អស់ ឬឡើងកម្តៅ។ ការបិទការជូនដំណឹង ដែលមិនចាំបាច់ គឺដើម្បីកុំឱ្យរំខានដល់ការផ្តោតអារម្មណ៍។ ការប្រើប្រាស់ទូរស័ព្ទក្នុងគោលបំណងវិជ្ជមាន ជួយឱ្យជីវិតកាន់តែមានភាពងាយស្រួល។ ទូរស័ព្ទដៃឆ្លាតវៃ បានក្លាយជាបណ្ណាល័យចល័តសម្រាប់មនុស្សគ្រប់រូប។ ភាពខុសគ្នារវាងម៉ាកទូរស័ព្ទ ឆ្លុះបញ្ចាំងពីចំណូលចិត្ត និងតម្រូវការរបស់អ្នកប្រើប្រាស់។ ការឈានមកដល់នៃបច្ចេកវិទ្យាជំនាន់ថ្មី គឺ ជួយឱ្យការទាក់ទង និង ការទាញយកទិន្នន័យមានភាពរហ័សទាន់ចិត្ត ដែលជម្រុញដល់ការរីកចម្រើននៃសង្គមឌីជីថលកម្ពុជា។ ការប្រកួតប្រជែងរវាងក្រុមហ៊ុនទូរស័ព្ទ ផ្តល់ផលចំណេញដល់អតិថិជននូវជម្រើសកាន់តែច្រើន។ ការយល់ដឹងពីបច្ចេកវិទ្យា គឺជាជំនាញចាំបាច់ក្នុងសម័យកាលនេះ។ ទូរស័ព្ទដៃជួយឱ្យគម្លាតរវាងតំបន់ទីក្រុង និងជនបទកាន់តែខិតជិតគ្នា។ ការប្រើប្រាស់កម្មវិធីទូរស័ព្ទដែលបង្កើតដោយជនជាតិខ្មែរ គឺជាការគាំទ្រស្នាដៃក្នុងស្រុក។ បច្ចេកវិទ្យាទូរស័ព្ទនឹងបន្តផ្លាស់ប្តូរមុខមាត់នៃសេដ្ឋកិច្ចកម្ពុជា។ ការប្រើប្រាស់ទូរស័ព្ទដោយឆ្លាតវៃ នាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ការរស់នៅ។ សម័យកាលឌីជីថលធ្វើឱ្យការតភ្ជាប់រវាងមនុស្ស និងពិភពលោកកាន់តែមានភាពជិតស្និទ្ធ។